គ្រឿងអលង្ការអង្កាំត្រូវបានផលិតឡើងដោយដៃពីវត្ថុធាតុដើមធម្មជាតិដូចជា គ្រាប់អង្កាំឈើ គ្រាប់ធញ្ញជាតិ និងអង្កាំកែវ ដែលជនជាតិដើមភាគតិចនៅកម្ពុជាបានប្រើប្រាស់តាំងពីបុរាណកាលមក។ វត្ថុធាតុដើមទាំងនេះមិនត្រឹមតែជាសម្ភារៈសម្រាប់ផលិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថន័យជ្រាលជ្រៅ និងឆ្លុះបញ្ចាំងពីជំនឿ និងវប្បធម៌របស់ពួកគេផងដែរ។ ដំណើរការនៃការផលិតគ្រឿងអលង្ការទាំងនេះគឺពិតជាមានភាពលម្អិត និងតម្រូវឱ្យមានជំនាញច្បាស់លាស់។ សម្រាប់ គ្រាប់អង្កាំឈើ ពួកគេបានយកឈើដែលមានគុណភាពល្អមកកាត់ និងឆ្លាក់ដោយដៃយ៉ាងល្អិតល្អន់ទៅតាមទំហំ និងរូបរាងដែលត្រូវការ។ គ្រាប់អង្កាំនីមួយៗសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ហើយខ្លះក៏ត្រូវបានគេលាបពណ៌ដើម្បីបង្កើនភាពទាក់ទាញផងដែរ។ ក្រៅពីនេះ ពួកគេក៏បានទទួល អង្កាំកែវ ពីការជួញដូរជាមួយប្រជាជនដទៃ ដែលបានបន្ថែមភាពទាក់ទាញដល់គ្រឿងអលង្ការរបស់ពួកគេផងដែរ។ ពួកគេបានយកអង្កាំកែវនេះមកច្នៃជាមួយអង្កាំឈើ និងអង្កាំធញ្ញជាតិដើម្បីបង្កើតបានជារូបរាងប្លែកៗ ដែលឆ្លុះបញ្ចាំងពីជំនឿ និងវប្បធម៌របស់ពួកគេ។ គ្រឿងអលង្ការអង្កាំមានភាពសម្បូរបែបទៅតាមប្រភេទ និងការរចនា ដែលគ្រឿងអលង្ការអង្កាំនីមួយៗសុទ្ធតែមានអត្ថន័យជ្រាលជ្រៅ។ ជាទូទៅ គ្រឿងអលង្ការទាំងនេះត្រូវបានគេបែងចែកជាច្រើនប្រភេទដូចជា ខ្សែកអង្កាំ ខ្សែដៃ និង ខ្សែចង្កេះ។ ដែលខ្សែកអង្កាំ ជារឿយៗត្រូវបានគេប្រើប្រាស់ជានិមិត្តរូបនៃអំណាច និងឋានៈក្នុងសង្គមរបស់ពួកគេ ចំណែកឯ ខ្សែដៃ វិញ ត្រូវបានគេចាត់ទុកជានិមិត្តរូបនៃមិត្តភាព និងការរាប់អាន។ ចំណែកខ្សែចង្កេះ ត្រូវបានប្រើប្រាស់សម្រាប់លម្អសំលៀកបំពាក់ និងបង្កើនភាពស្រស់ស្អាត។ គ្រឿងអលង្ការទាំងនេះត្រូវបានប្រើប្រាស់សម្រាប់គោលបំណងសំខាន់ៗជាច្រើន។ នៅក្នុងគោលបំណងទីមួយ គឺសម្រាប់ ការតុបតែងលម្អ ក្នុងពិធីប្រពៃណីផ្សេងៗ។ រីឯគោលបំណងទីពីរ គឺសម្រាប់ ការការពារ ពីព្រោះជនជាតិដើមភាគតិចមានជំនឿថា គ្រឿងអលង្ការអង្កាំអាចការពារពួកគេពីព្រលឹងមិនល្អ ឬជំងឺផ្សេងៗ។ ចំណែក ចំណុចទីបី គឺសម្រាប់ វត្ថុអនុស្សាវរីយ៍ ដោយនាពេលបច្ចុប្បន្ន គ្រឿងអលង្ការអង្កាំត្រូវបានគេយកទៅលក់ជាវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរ ដែលបានជួយផ្សព្វផ្សាយពីវប្បធម៌ដ៏សម្បូរបែបរបស់ពួកគេ។ គ្រឿងអលង្ការអង្កាំពីសហគមន៍ជនជាតិដើមភាគតិចមានគុណសម្បត្តិសំខាន់ៗជាច្រើន ដែលធ្វើឱ្យវាក្លាយជាវត្ថុមានតម្លៃទាំងផ្នែកសិល្បៈ និងវប្បធម៌។ ដែលតម្លៃសិល្បៈ និងវប្បធម៌ខ្ពស់នៃគ្រឿងអលង្ការអង្កាំ គឺជាគុណសម្បត្តិដំបូងគេ។ គ្រឿងអលង្ការនីមួយៗសុទ្ធតែមានលក្ខណៈពិសេស និងឆ្លុះបញ្ចាំងពីជំនឿ និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច។ ម៉្យាងវិញទៀត គ្រឿងអលង្ការខ្លះត្រូវបានគេប្រើប្រាស់ជាតំណាងឱ្យឋានៈក្នុងសង្គម ខណៈដែលគ្រឿងអលង្ការខ្លះទៀតជានិមិត្តរូបនៃអំណាចការពារពីវិញ្ញាណមិនល្អ។ ក្រៅពីនេះ ភាពប្លែក និងទាក់ទាញ គឺជាគុណសម្បត្តិមួយទៀតរបស់គ្រឿងអលង្ការអង្កាំផងដែរ។ រូបរាង និងការរចនានៃគ្រឿងអលង្ការអង្កាំមានលក្ខណៈប្លែក និងទាក់ទាញ ដែលធ្វើឱ្យវាក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់ភ្ញៀវទេសចរ។ គ្រឿងអលង្ការទាំងនេះត្រូវបានគេប្រើប្រាស់ជាគ្រឿងលម្អយ៉ាងទូលំទូលាយ។ មួយវិញទៀត ការផលិតដោយដៃ គឺជាគុណសម្បត្តិមួយទៀតដែលមិនអាចបំភ្លេចបានរបស់គ្រឿងអលង្ការអង្កាំ។ គ្រឿងអលង្ការទាំងនេះត្រូវបានផលិតដោយដៃ ដែលតម្រូវឱ្យមានជំនាញ និងការអត់ធ្មត់ខ្ពស់ពីជាងច្នៃ។ ផលិតផលដែលធ្វើដោយដៃនីមួយៗសុទ្ធតែមានភាពពិសេសរៀងៗខ្លួន និងមិនអាចដូចគ្នាទាំងស្រុងឡើយ។ ការផលិត និងការលក់ គ្រឿងអលង្ការអង្កាំ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងវប្បធម៌ជាតិ។ ចំពោះសេដ្ឋកិច្ច ឧស្សាហកម្មនេះបានបង្កើត ឱកាសការងារ ជាច្រើនដល់សហគមន៍ជនជាតិដើមភាគតិច។ តាមរយៈការផលិតគ្រឿងអលង្ការ ពួកគាត់អាចទទួលបានប្រាក់ចំណូលបន្ថែម ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ លើសពីនេះ គ្រឿងអលង្ការទាំងនេះក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ជំរុញវិស័យទេសចរណ៍ ផងដែរ ដោយសារតែវាជាវត្ថុអនុស្សាវរីយ៍ដ៏មានប្រជាប្រិយភាពសម្រាប់ភ្ញៀវទេសចរ។ គ្រឿងអលង្ការអង្កាំបានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ព្រោះវាមានតម្លៃពិសេសទាំងផ្នែកវប្បធម៌ និងសិល្បៈ។ ភាពពិសេសនេះបានធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ថា ពួកគេកំពុងទិញវត្ថុដែលមានតម្លៃ និងកម្រ។ ដោយភាគច្រើនភ្ញៀវទេសចរអាចពាក់វាដើម្បីបង្កើនភាពស្រស់ស្អាត ឬដាក់តាំងលម្អនៅតាមផ្ទះរបស់ពួកគេ។ ម្យ៉ាងវិញទៀតបើប្រៀបធៀបទៅនឹងវត្ថុអនុស្សាវរីយ៍ផ្សេងទៀត គ្រឿងអលង្ការអង្កាំមានតម្លៃសមរម្យ ដែលធ្វើឲ្យភ្ញៀវទេសចរគិតថាអាចទិញបានក្នុងតម្លៃល្អ។ ចំពោះវប្បធម៌ គ្រឿងអលង្ការអង្កាំបានដើរតួនាទីជាផ្នែកមួយនៃការ អភិរក្ស និងផ្សព្វផ្សាយវប្បធម៌ របស់ជនជាតិដើមភាគតិចទៅកាន់ពិភពលោក។ តាមរយៈការរចនា និងការប្រើប្រាស់និមិត្តសញ្ញាផ្សេងៗ គ្រឿងអលង្ការនីមួយៗបានជួយបង្ហាញពីសិល្បៈ ជំនឿ និងប្រពៃណីដ៏សម្បូរបែបរបស់ពួកគេ។